ពុទ្ធិកសាកលវិទ្យាល័យ គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលមានឯកទេសបណ្តុះបណ្តាលទាំងព្រះសង្ឃ និងគ្រហស្ថ ឱ្យមានចំណេះដឹងស៊ីជម្រៅលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងមុខវិជ្ជាដទៃទៀតដែលពាក់ព័ន្ធនឹងវប្បធម៌ ទស្សនវិជ្ជា ប្រវត្តិសាស្ត្រ ភាសាបាលី អក្សរ និងសំស្ក្រឹត។ វាមានមុខងារបណ្តុះបណ្តាលសិស្សនិស្សិត និងព្រះសង្ឃឲ្យមានចំណេះដឹងជ្រៅលើពុទ្ធសាសនា និងវិទ្យាសាស្ត្រអប់រំ ដើម្បីអភិវឌ្ឍសមត្ថភាពផ្លូវចិត្ត និងជំនាញគ្រប់គ្រងអប់រំ។ ភ្ជាប់ជាមួយគ្នានោះ ស្ថាប័នទាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សា និងផ្សព្វផ្សាយនូវមរតកដ៏ថ្លៃថ្លារបស់ព្រះពុទ្ធសាសនា។ ព្រះសង្ឃដែលទទួលបានការរៀនសូត្រជ្រៅជ្រះ ពីពុទ្ធិកសាកលវិទ្យាល័យ មិនមែនត្រឹមតែជាអ្នកបួសដែលគោរពប្រតិបត្តិតាមវិន័យប៉ុណ្ណោះទេ តែជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិទាំងមូល។ ពួកគាត់មានសមត្ថភាពក្នុងការវិភាគ បកស្រាយ និងពន្យល់នូវគំនិតទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានគ្រឹះនៃសីលធម៌ សុជីវធម៌ និងសន្តិភាព។ ជាមួយគ្នានេះ ពួកគាត់ក៏ជាអ្នកអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិផងដែរ។ ព្រះសង្ឃអាចជាអ្នកណែនាំ និងអ្នកប្រឹក្សា ព្រះសង្ឃដែលមានចំណេះដឹងជ្រៅជ្រះដើរតួនាទីជាអ្នកផ្តល់ដំបូន្មាន អ្នកប្រឹក្សាផ្លូវចិត្ត និងជាអ្នកដោះស្រាយបញ្ហាជម្លោះផ្សេងៗក្នុងសហគមន៍។ ពួកគាត់ប្រើប្រាស់នូវក្បួនច្បាប់ព្រះធម៌ និងការយល់ដឹងស៊ីជម្រៅរបស់ខ្លួនដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយសន្តិភាព និងយុត្តិធម៌។ ព្រមទាំង លើកកម្ពស់សីលធម៌ និងគុណធម៌តាមរយៈការបង្រៀន ការទេសនា និងការប្រតិបត្តិជាគំរូ ពួកគាត់ជួយផ្សព្វផ្សាយ និងលើកកម្ពស់សីលធម៌ សុជីវធម៌ និងគុណធម៌នៅក្នុងសង្គម។ ជាពិសេស ព្រះសង្ឃជួយកសាងមូលដ្ឋានគ្រឹះនៃសង្គមមួយដែលពោរពេញដោយការគោរពគ្នាទៅវិញទៅមក និងភាពស្ងប់សុខ។ មិនតែប៉ុណ្ណោះ វត្តអារាមដែលជាទីគង់នៅរបស់ព្រះសង្ឃ ក៏ក្លាយជាទីប្រឹក្សា និងជាមជ្ឈមណ្ឌលសម្រាប់ការរៀបចំព្រឹត្តិការណ៍សាសនា សកម្មភាពសង្គម និងការអភិវឌ្ឍសហគមន៍។ ព្រះសង្ឃជារឿយៗចូលរួមក្នុងការងារមនុស្សធម៌ និងជួយកៀរគរធនធានសម្រាប់គម្រោងអភិវឌ្ឍន៍មូលដ្ឋាន។ ជាមួយគ្នានោះដែរ ព្រះសង្ឃសិក្សាពីប្រវត្តិសាស្ត្រ ភាសា និងវប្បធម៌ខ្មែរយ៉ាងស៊ីជម្រៅ ដែលបានរួមចំណែកក្នុងការជួយរក្សាវប្បធម៌ខ្មែរ។ ពួកគាត់ក្លាយជាអ្នកអភិរក្សនូវក្បួនច្បាប់បុរាណ ឯកសារ ពុទ្ធសាសនាបណ្ឌិត្យ និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍនូវបេតិកភណ្ឌវប្បធម៌ជាតិឱ្យនៅគង់វង្ស។ ក្នុងនាមជាអ្នកមានសីលធម៌ និងអហិង្សា ព្រះសង្ឃមានតួនាទីសំខាន់ក្នុងការផ្សះផ្សាជម្លោះ កាត់បន្ថយភាពតានតឹង និងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកនៅក្នុងសង្គម។ ម្យ៉ាងវិញទៀត ព្រះសង្ឃដែលទទួលបានការអប់រំជ្រៅជ្រះពីពុទ្ធិកសាកលវិទ្យាល័យមានតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាទៅកាន់យុវជនសម័យថ្មី។ ពួកគាត់អាចធ្វើកិច្ចការនេះបានយ៉ាងមានប្រសិទ្ធភាពតាមរយៈវិធីសាស្ត្រច្នៃប្រឌិត និងការយល់ដឹងពីតម្រូវការរបស់យុវវ័យ។ ព្រះសង្ឃជាអ្នកចេះដឹងមិនត្រឹមតែបង្រៀនតាមបែបប្រពៃណីប៉ុណ្ណោះទេ តែពួកគាត់ប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗដែលធ្វើឲ្យយុវជនមានការចាប់អារម្មណ៍។ ការប្រើប្រាស់ភាសាសម័យថ្មី ដោយពន្យល់គោលការណ៍ព្រះធម៌ដោយប្រើពាក្យពេចន៍ដែលយុវជនងាយយល់ និងទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ថែមទាំង បានចូលរូមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ផតខាស ដើម្បីផ្សព្វផ្សាយធម្មទេសនាខ្លីៗ វីដេអូអប់រំ ឬសំណួរចម្លើយដែលទាក់ទងនឹងព្រះធម៌។ ព្រមទាំង មានរៀបចំកម្មវិធីជជែកដេញដោល ឬសំណួរចម្លើយផ្ទាល់ ដើម្បីឱ្យយុវជនអាចសួរនាំដោយផ្ទាល់ និងទទួលបានការពន្យល់ស៊ីជម្រៅទាក់ទងនិងសាសនាជាដើម។ រួមចំណែក បង្កើនវិស័យអប់រំឲ្យមានភាពទូលំទូលាយ ព្រះសង្ឃអាចបង្កើតកម្មវិធីដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងជួយសម្រួលណែនាំឲ្យយុវជនមានផ្លូវចិត្តរឹងមាំ។ ការបង្រៀនអំពីការអនុវត្តព្រះធម៌ដូចជាសមាធិ និងសតិ ដើម្បីជួយយុវជនដោះស្រាយភាពតានតឹង ការថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត។ ថែមទាំង ផ្តោតលើគុណធម៌សំខាន់ៗដូចជា ការអត់ធ្មត់ ការព្យាយាម ភាពស្មោះត្រង់ និងការចេះដឹងគុណ ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍបុគ្គលិកលក្ខណៈល្អ។ ធម្មយាត្រា ឬកម្មវិធីបដិបត្តិធម៌ខ្លីៗ គឺបានរៀបចំកម្មវិធីដែលអនុញ្ញាតឱ្យយុវជនបានពិសោធន៍ជីវិតបែបពុទ្ធសាសនិក និងស្វែងយល់ពីព្រះធម៌ដោយផ្ទាល់នៅក្នុងបរិយាកាសស្ងប់ស្ងាត់។ តាមរយៈការផ្សព្វផ្សាយនេះ ព្រះពុទ្ធសាសនានឹងកាន់តែរីកចម្រើន និងមានឥទ្ធិពលទៅលើការបណ្តុះបណ្តាលអត្តចរិត និងសីលធម៌របស់យុវជន។ ជាពិសេសយុវជននឹងរៀនចេះគិតវិជ្ជមាន បណ្តុះគំនិតល្អៗ និងចៀសវាងអំពើអបាយមុខ។ ការដោះស្រាយបញ្ហាប្រកបដោយសន្តិភាព រៀនចេះគ្រប់គ្រងអារម្មណ៍ និងដោះស្រាយជម្លោះដោយអហិង្សា។ មានការយល់ដឹងពីគុណតម្លៃជីវិត ស្វែងរកអត្ថន័យពិតនៃជីវិត និងរួមចំណែកជាវិជ្ជមានដល់សង្គម។ សរុបមក ព្រះសង្ឃដែលបានសិក្សាជ្រៅជ្រះមានតួនាទីមិនអាចខ្វះបានក្នុងការនាំព្រះពុទ្ធសាសនាឱ្យកាន់តែខិតជិតយុវជន តាមរយៈការបង្រៀនប្រកបដោយភាពច្នៃប្រឌិត និងការសម្របខ្លួនទៅតាមបរិបទសម័យទំនើប ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតសង្គមជាតិ។ ការរួមចំណែករបស់ព្រះសង្ឃអ្នកចេះដឹងក្នុងការបង្កើនវិស័យអប់រំឲ្យមានភាពទូលំទូលាយ ព្រះសង្ឃដែលទទួលបានការសិក្សាជ្រៅជ្រះពីពុទ្ធិកសាកលវិទ្យាល័យដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានគុណភាព។ ពួកគាត់មិនត្រឹមតែជាអ្នកបង្រៀនធម៌អាថ៌ប៉ុណ្ណោះទេ តែថែមទាំងជាអ្នកចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស និងចំណេះដឹង។ ពុទ្ធិកសាកលវិទ្យាល័យផ្តល់ជម្រើសសិក្សាដល់ព្រះសង្ឃ និងគ្រហស្ថលើមុខវិជ្ជាសាសនា ទស្សនវិជ្ជា ប្រវត្តិសាស្ត្រ ភាសា បាលី សំស្ក្រឹត និងវប្បធម៌។ នេះជួយបំពេញចន្លោះប្រហោងនៅក្នុងប្រព័ន្ធអប់រំជាតិ ដែលជួនកាលមិនសូវផ្តោតលើមុខវិជ្ជាទាំងនេះស៊ីជម្រៅប៉ុន្មានទេ។ ព្រះសង្ឃដែលបានសិក្សាជ្រៅជ្រះអាចក្លាយជាអ្នកស្រាវជ្រាវដ៏មានសក្តានុពលក្នុងវិស័យសាសនា ប្រវត្តិសាស្ត្រ និងភាសា។ ការងារស្រាវជ្រាវរបស់ពួកគាត់ជួយអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌជាតិ ក៏ដូចជាបង្កើតចំណេះដឹងថ្មីៗសម្រាប់មនុស្សជំនាន់ក្រោយ។ ក្រៅពីចំណេះដឹងបច្ចេកទេស ឬជំនាញ ព្រះសង្ឃក៏ត្រូវបានបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ឱ្យមានសីលធម៌ គុណធម៌ និងមេត្តាធម៌ផងដែរ។ នេះជួយបង្កើតបានជាធនធានមនុស្សដែលមានទាំងចំណេះ និងសីលធម៌ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់សង្គមប្រកបដោយសុខសន្តិភាព។ ការពង្រឹងភាពជាអ្នកដឹកនាំ ព្រះសង្ឃជាច្រើនរូបក្លាយជាអ្នកដឹកនាំសហគមន៍ គ្រូបង្រៀន ឬអ្នកប្រាជ្ញដែលត្រូវបានគោរព។ ពួកគាត់ប្រើប្រាស់ចំណេះដឹង និងសីលធម៌របស់ខ្លួនដើម្បីដឹកនាំ និងណែនាំសង្គមឆ្ពោះទៅរកភាពរីកចម្រើន។ ការអភិវឌ្ឍសហគមន៍តាមរយៈការអប់រំមជ្ឈមណ្ឌលសិក្សាក្នុងមូលដ្ឋាន វត្តអារាម និងព្រះសង្ឃតែងតែដើរតួនាទីជាអ្នកផ្ទេរចំណេះដឹង និងជំនាញទៅកាន់សហគមន៍។ ពួកគាត់អាចបង្រៀនអក្សរខ្មែរ ភាសាបាលី ឬសូម្បីតែមុខវិជ្ជាអនុវត្តជាក់ស្តែងមួយចំនួនដល់កុមារ និងយុវជនក្នុងមូលដ្ឋានដែលមិនមានឱកាសទៅសាលារៀន។ លើសពីនេះជួយកាត់បន្ថយគម្លាតអប់រំ ព្រោះថាវត្តមានរបស់ព្រះសង្ឃអ្នកចេះដឹង ជួយផ្តល់ឱកាសអប់រំដល់ក្មេងៗក្រីក្រ ឬអ្នកដែលរស់នៅតំបន់ដាច់ស្រយាល ដែលប្រព័ន្ធអប់រំផ្លូវការអាចទៅមិនទាន់ដល់។ វាជួយកាត់បន្ថយភាពមិនស្មើគ្នាក្នុងការទទួលបានការអប់រំ។ សរុបមក ពុទ្ធិកសាកលវិទ្យាល័យ និងព្រះសង្ឃដែលបានរៀនសូត្រជ្រៅជ្រះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម លើកកម្ពស់សីលធម៌ ផ្សព្វផ្សាយព្រះពុទ្ធសាសនា និងពង្រីកវិស័យអប់រំឱ្យកាន់តែរឹងមាំ និងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។